បច្ចុប្បន្ន ទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាបំផុត។ ជំនាញបច្ចេកវិទ្យាព័ត៌មានបានក្លាយជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់គ្រប់ស្ថាប័នរដ្ឋ និងឯកជនទាំងអស់។ អ្នកអភិវឌ្ឍន៍សូហ្វវែរមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកម្មវិធីទូរស័ព្ទសម្រាប់សម្រួលការងារ។ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងស្វែងរកអ្នកចេះសរសេរកូដដែលមានសមត្ថភាពខ្ពស់ និងច្នៃប្រឌិត។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថលជួយឱ្យការងាររដ្ឋបាលប្រព្រឹត្តទៅបានយ៉ាងរហ័ស និងមានសុវត្ថិភាព។ សិស្សានុសិស្សភាគច្រើនចាប់ផ្តើមងាកមកចាប់យកជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ដើម្បីធានាអនាគតខ្លួន។ ការបង្កើតគេហទំព័រសម្រាប់អាជីវកម្មខ្នាតតូចនិងធំ គឺជាតម្រូវការចាំបាច់នៅក្នុងយុគសម័យទំនើបនេះ។ ជំនាញសរសេរកម្មវិធីជួយឱ្យយុវជនអាចស្វែងរកការងារដែលទទួលបានប្រាក់បៀវត្សខ្ពស់គួរជាទីពេញចិត្ត។ ពិភពលោកទាំងមូលកំពុងតែពឹងផ្អែកទៅលើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធ្វើការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។ អ្នកជំនាញកុំព្យូទ័រត្រូវតែតាមដានបច្ចេកវិទ្យាថ្មីៗជានិច្ច ដើម្បីកុំឱ្យដើរយឺតជាងការវិវត្តសកល។ ការយល់ដឹងពីភាសាកុំព្យូទ័រជួយឱ្យយើងអាចបង្កើតដំណោះស្រាយថ្មីៗសម្រាប់បញ្ហាក្នុងសង្គមបច្ចុប្បន្ន។ យុវជនកម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិផ្នែកការបង្កើតកម្មវិធីថ្មីៗ។ វិស័យព័ត៌មានវិទ្យាមិនត្រឹមតែផ្តល់ការងារល្អប៉ុណ្ណោះទេ តែថែមទាំងផ្តល់ឱកាសបង្កើតអាជីវកម្មផងដែរ។ ការវិនិយោគលើចំណេះដឹងបច្ចេកវិទ្យា គឺជាការដើរតាមគន្លងនៃបដិវត្តឧស្សាហកម្មជំនាន់ទីបួនពិតមែន។ ស្ថាប័នហិរញ្ញវត្ថុត្រូវការអ្នកបច្ចេកទេស ដើម្បីរៀបចំប្រព័ន្ធធនាគារអនឡាញឱ្យមានភាពងាយស្រួលខ្លាំង។ ភាពជោគជ័យនៃអាជីវកម្មសម័យថ្មី គឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើភាពរឹងមាំនៃប្រព័ន្ធសូហ្វវែរ។ យុគសម័យឌីជីថលនេះបានធ្វើឱ្យទិន្នន័យក្លាយជាទ្រព្យសម្បត្តិដែលមានតម្លៃមហាសាលសម្រាប់ក្រុមហ៊ុន។ អ្នកវិភាគទិន្នន័យជួយបកស្រាយលេខ និងព័ត៌មានស្មុគស្មាញឱ្យទៅជាយុទ្ធសាស្ត្រអាជីវកម្មដ៏មានន័យ។ ការសម្រេចចិត្តដោយផ្អែកលើភស្តុតាងទិន្នន័យពិតប្រាកដជួយកាត់បន្ថយហានិភ័យក្នុងការវិនិយោគផ្សេងៗ។ ស្ថាប័នធំៗតែងតែត្រូវការអ្នកជំនាញ ដើម្បីទស្សន៍ទាយពីនិន្នាការនៃការទិញទំនិញរបស់អតិថិជនជានិច្ច។ ជំនាញស្ថិតិនិងគណិតវិទ្យា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អ្នកដែលចង់ក្លាយជាអ្នកវិភាគទិន្នន័យ។ ការចេះប្រើប្រាស់ឧបករណ៍វិភាគទិន្នន័យទំនើបជួយឱ្យយើងមើលឃើញពីឱកាសថ្មីៗដែលគេមើលមិនឃើញ។ ទិន្នន័យដែលបានរៀបចំយ៉ាងត្រឹមត្រូវនឹងក្លាយជាអាវុធដ៏មុតស្រួចសម្រាប់យកឈ្នះលើគូប្រជែងទាំងអស់។ អ្នកជំនាញផ្នែកនេះមានសមត្ថភាពខ្ពស់ក្នុងការរៀបចំរបាយការណ៍ដែលងាយយល់សម្រាប់ថ្នាក់ដឹកនាំ។ ការបកស្រាយទិន្នន័យបានត្រឹមត្រូវជួយឱ្យក្រុមហ៊ុនអាចបង្កើនប្រាក់ចំណេញបានយ៉ាងច្រើនក្នុងមួយឆ្នាំៗ។ រាល់សកម្មភាពនៅលើអ៊ិនធឺណិតសុទ្ធតែបង្កើតជាទិន្នន័យដែលចាំបាច់ត្រូវមានការវិភាគឱ្យបានច្បាស់។ ទីផ្សារការងារបច្ចុប្បន្នកំពុងខ្វះខាតអ្នកជំនាញដែលមានសមត្ថភាពខ្ពស់ខាងផ្នែកគ្រប់គ្រងទិន្នន័យ។ ការរៀនវិភាគទិន្នន័យ គឺជាការវិនិយោគលើចំណេះដឹងដែលនឹងមិនសាបសូន្យទៅតាមពេលវេលានោះឡើយ។ សហគ្រិនសម័យថ្មីត្រូវតែយល់ដឹងពីសារៈសំខាន់នៃព័ត៌មានលេខ ដើម្បីដឹកនាំស្ថាប័នឱ្យមានការរីកចម្រើន។ អ្នកវិភាគទិន្នន័យល្អ គឺជាអ្នកដែលចេះទាញយកអត្ថន័យពីលេខដែលមើលទៅហាក់បីដូចជាគ្មានតម្លៃទាល់តែសោះ។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីវិភាគព័ត៌មាន ជួយឱ្យយើងយល់ដឹងពីតម្រូវការទីផ្សារបានយ៉ាងឆាប់រហ័ស។ ការផ្សព្វផ្សាយតាមបែបប្រពៃណីកំពុងតែបាត់បង់ប្រជាប្រិយភាពបន្តិចម្តងៗជំនួសដោយប្រព័ន្ធឌីជីថល។ អ្នកជំនាញទីផ្សារអនឡាញត្រូវយល់ដឹងពីរបៀបប្រើប្រាស់បណ្តាញសង្គម ដើម្បីទាក់ទាញអតិថិជនគោលដៅ។ យុទ្ធសាស្ត្រទីផ្សារតាមហ្វេសប៊ុកនិងតិកតុកបានក្លាយជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពសម្រាប់អាជីវក។ ការច្នៃប្រឌិតមាតិកាផ្សព្វផ្សាយឱ្យមានភាពទាក់ទាញ គឺជាគន្លឹះសំខាន់ដើម្បីទទួលបានការចាប់អារម្មណ៍។ អ្នកធ្វើការងារផ្នែកនេះត្រូវចេះតាមដានការប្រែប្រួលនៃក្បួនដោះស្រាយរបស់ប្រព័ន្ធផ្សព្វផ្សាយជានិច្ច។ ការយល់ដឹងពីចិត្តសាស្ត្ររបស់អ្នកប្រើប្រាស់អ៊ិនធឺណិតជួយឱ្យការលក់ផលិតផលទទួលបានជោគជ័យខ្ពស់។ ជំនាញផ្នែកអេសអ៊ីអូជួយឱ្យគេហទំព័ររបស់ក្រុមហ៊ុនបង្ហាញនៅលំដាប់លើគេក្នុងម៉ាស៊ីនស្វែងរកហ្គូហ្គល។ ទីផ្សារឌីជីថលផ្តល់ឱកាសឱ្យអាជីវកម្មខ្នាតតូចអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗបានយ៉ាងស្មើភាព។ ការចំណាយលើការផ្សាយពាណិជ្ជកម្មតាមអនឡាញមានតម្លៃសមរម្យ និងអាចកំណត់គោលដៅបានច្បាស់លាស់បំផុត។ អ្នកជំនាញទីផ្សារសម័យថ្មីត្រូវមានភាពបត់បែន និងចេះប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីជួយដល់ក្រុមហ៊ុន។ ការរៀបចំយុទ្ធនាការផ្សព្វផ្សាយដែលមានប្រសិទ្ធភាពជួយឱ្យម៉ាកសញ្ញារបស់យើងល្បីល្បាញពេញផ្ទៃប្រទេស។ អតិថិជនបច្ចុប្បន្នចូលចិត្តស្វែងរកព័ត៌មានផលិតផលតាមរយៈទូរស័ព្ទដៃរបស់ពួកគេមុនពេលសម្រេចចិត្ត។ ការឆ្លើយតបទៅកាន់អតិថិជនបានរហ័សនិងមានវិជ្ជាជីវៈ គឺជាផ្នែកមួយនៃសេវាកម្មទីផ្សារឌីជីថលដ៏ល្អ។ យុវជនដែលចូលចិត្តភាពច្នៃប្រឌិតគួរតែចាប់យកជំនាញនេះ ដើម្បីទទួលបានបទពិសោធន៍ការងារដ៏រស់រវើក។ ការប្រើប្រាស់រូបភាពនិងវីដេអូដែលមានគុណភាពខ្ពស់ ជួយបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់បានច្រើន។ វិស័យសុខាភិបាលនៅតែជាវិស័យចម្បងដែលមនុស្សគ្រប់រូបត្រូវការជាចាំបាច់សម្រាប់ជីវិតរស់នៅរាល់ថ្ងៃ។ គ្រូពេទ្យនិងបុគ្គលិកសុខាភិបាល គឺជាវីរបុរសដែលលះបង់កម្លាំងកាយចិត្តដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ តម្រូវការសេវាថែទាំសុខភាពមានការកើនឡើងស្របពេលដែលប្រជាជនយល់ដឹងពីសុខុមាលភាពកាន់តែច្រើន។ ជំនាញគិលានុបដ្ឋាយិកាផ្តល់នូវស្ថិរភាពការងារខ្ពស់ និងឱកាសអភិវឌ្ឍន៍ខ្លួននៅក្នុងមន្ទីរពេទ្យនានា។ ការថែទាំសុខភាពផ្លូវចិត្តបានក្លាយជាប្រធានបទដ៏សំខាន់ដែលតម្រូវឱ្យមានអ្នកជំនាញកាន់តែច្រើនឡើង។ បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបជួយឱ្យការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមានភាពច្បាស់លាស់បំផុត។ ការរៀនជំនាញវេជ្ជសាស្ត្រទាមទារឱ្យមានការតាំងចិត្តខ្ពស់ និងការសិក្សាស្រាវជ្រាវជាប្រចាំមិនឈប់ឈរ។ មន្ទីរពេទ្យនានានៅកម្ពុជាកំពុងតែធ្វើការកែលម្អគុណភាពសេវាកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការអន្តរជាតិ។ សេចក្តីមេត្តាករុណាចំពោះអ្នកជំងឺ គឺជាគុណតម្លៃដ៏ខ្ពង់ខ្ពស់ដែលគ្រូពេទ្យគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់។ ការបង្ការជំងឺប្រសើរជាងការព្យាបាល ដូច្នេះការអប់រំសុខភាពដល់សហគមន៍គឺជាការងារដ៏មានតម្លៃណាស់។ ឱសថការីដែលមានវិជ្ជាជីវៈជួយឱ្យការប្រើប្រាស់ថ្នាំសង្គ្រោះជីវិតមានសុវត្ថិភាពនិងត្រឹមត្រូវ។ វិស័យសុខាភិបាលឯកជនកំពុងតែរីកដុះដាលដែលបង្កើតឱកាសការងារយ៉ាងច្រើនដល់យុវជនជំនាន់ក្រោយ។ ការយល់ដឹងពីអនាម័យនិងអាហារូបត្ថម្ភ គឺជាផ្នែកមួយនៃការងារដែលបុគ្គលិកសុខាភិបាលត្រូវផ្សព្វផ្សាយ។ សេវាកម្មថែទាំមនុស្សចាស់ គឺជាជំនាញថ្មីមួយដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ បុគ្គលិកសុខាភិបាលត្រូវមានក្រមសីលធម៌ខ្ពស់បំផុតក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ការផលិតមាតិកាវីដេអូអប់រំនិងកម្សាន្តបានក្លាយជាអាជីពដ៏ទាក់ទាញបំផុតសម្រាប់យុវជនសម័យថ្មីនេះ។ អ្នកបង្កើតមាតិកាដែលមានឥទ្ធិពលអាចជួយផ្សព្វផ្សាយផលិតផលឱ្យទទួលបានការគាំទ្រយ៉ាងឆាប់រហ័សបំផុត។ ភាពស្មោះត្រង់និងការបង្ហាញពីការពិត គឺជាគន្លឹះសំខាន់ដើម្បីទទួលបានការគាំទ្រពីអ្នកទស្សនាក្នុងស្រុក។ ការយល់ដឹងពីបច្ចេកទេសកាត់តវីដេអូ ជួយឱ្យមាតិកាកាន់តែមានភាពរស់រវើកនិងគួរឱ្យចង់តាមដានទស្សនា។ យុវជនអាចបង្កើតចំណូលបានយ៉ាងច្រើនតាមរយៈការផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គមរបស់ខ្លួនឯងផ្ទាល់។ ការចែករំលែកបទពិសោធន៍ជីវិតឬចំណេះដឹងតាមរយៈវីដេអូ គឺជាការរួមចំណែកជួយដល់សង្គមជាតិផងដែរ។ អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គមត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះអ្វីដែលពួកគេបានផ្សព្វផ្សាយចេញ។ ការផលិតមាតិកាប្លែកៗនិងមានប្រយោជន៍ជួយឱ្យយើងអាចសាងកេរ្តិ៍ឈ្មោះបានយ៉ាងលឿននៅក្នុងពិភពអនឡាញ។ សហគ្រិនជាច្រើនចូលចិត្តសហការជាមួយអ្នកបង្កើតមាតិកា ដើម្បីពង្រីកវិសាលភាពនៃអាជីវកម្មរបស់ពួកគេ។ ការរៀនសូត្រពីរបៀបនិយាយនិងការបង្ហាញខ្លួននៅមុខកាមេរ៉ា ជួយបង្កើនភាពជឿជាក់ដល់ខ្លួនឯងបានយ៉ាងល្អ។ អាជីពជាអ្នកបង្កើតមាតិកាទាមទារឱ្យមានការអត់ធ្មត់ និងការខិតខំប្រឹងប្រែងផលិតអ្វីដែលថ្មីជានិច្ច។ ការរៀបចំស្ទីឌីយ៉ូខ្នាតតូចនៅផ្ទះសម្រាប់ថតវីដេអូ គឺជាចំណុចចាប់ផ្តើមនៃអាជីពដ៏ជោគជ័យមួយនេះ។ ការយល់ដឹងពីតម្រូវការរបស់អ្នកទស្សនាជួយឱ្យយើងអាចផលិតមាតិកាដែលត្រូវចិត្តនិងមានការចែករំលែកបន្ត។ អ្នកបង្កើតមាតិកាល្អត្រូវចេះជ្រើសរើសប្រធានបទដែលមានតម្លៃ និងមិនប៉ះពាល់ដល់សីលធម៌សង្គមជាតិឡើយ។ ការប្រើប្រាស់សំឡេងនិងតន្ត្រីដែលមានគុណភាព ជួយបង្កើនអារម្មណ៍អ្នកទស្សនាឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍។ ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យកំពុងមានការកើនឡើង ដើម្បីកាត់បន្ថយការចំណាយលើចរន្តអគ្គិសនី។ វិស្វករផ្នែកថាមពលកកើតឡើងវិញដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបរិស្ថានពីបម្រែបម្រួលអាកាសធាតុ។ ការវិនិយោគលើថាមពលបៃតង គឺជាយុទ្ធសាស្ត្រយូរអង្វែងសម្រាប់សេដ្ឋកិច្ចជាតិដែលមានចីរភាពនិងសុវត្ថិភាព។ ការដំឡើងផ្ទាំងសូឡានៅតាមផ្ទះនិងរោងចក្រ ជួយឱ្យយើងមានប្រភពថាមពលដោយខ្លួនឯងយ៉ាងងាយស្រួលបំផុត។ អ្នកបច្ចេកទេសត្រូវយល់ដឹងពីការថែទាំប្រព័ន្ធថាមពល ដើម្បីធានាបាននូវប្រសិទ្ធភាពការងារបានយូរអង្វែង។ ពិភពលោកកំពុងតែងាកមកប្រើប្រាស់ថាមពលស្អាត ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស។ ការសិក្សាអំពីបច្ចេកវិទ្យាខ្យល់និងទឹក ជួយឱ្យយើងរកឃើញប្រភពថាមពលថ្មីៗដែលមិនចេះរីងស្ងួតឡើយ។ កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍគម្រោងថាមពលពន្លឺព្រះអាទិត្យនៅតាមបណ្តាខេត្តនានា។ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកថាមពលស្អាត គឺជាការត្រៀមខ្លួនសម្រាប់អនាគតដ៏ភ្លឺស្វាងនៃសង្គម។ ការប្រើប្រាស់រថយន្តអគ្គិសនី គឺជាឧទាហរណ៍មួយនៃការវិវត្តន៍ឆ្ពោះទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ។ វិស្វករផ្នែកនេះត្រូវមានសមត្ថភាពក្នុងការរចនា និងរៀបចំប្រព័ន្ធអគ្គិសនីឱ្យមានសុវត្ថិភាពខ្ពស់បំផុត។ ការយល់ដឹងពីការសន្សំសំចៃថាមពល ជួយឱ្យគ្រួសារនីមួយៗអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើនក្នុងខែ។ រដ្ឋាភិបាលតែងតែលើកទឹកចិត្តដល់គម្រោងវិនិយោគទាំងឡាយណាដែលផ្តល់អត្ថប្រយោជន៍ដល់បរិស្ថានធម្មជាតិ។ ការអភិវឌ្ឍបច្ចេកវិទ្យាថាមពលថ្មីៗ ជួយឱ្យតំបន់ដាច់ស្រយាលមានអគ្គិសនីប្រើប្រាស់បានគ្រប់គ្រាន់ជានិច្ច។ ការចូលរួមប្រើប្រាស់ថាមពលបៃតង គឺជាការរួមចំណែកដ៏ធំធេងក្នុងការរក្សាភពផែនដីសម្រាប់កូនចៅជំនាន់ក្រោយ។ សន្តិសុខសាយប័រ គឺជាអាទិភាពខ្ពស់បំផុតសម្រាប់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុនៅក្នុងសម័យកាលនេះ។ អ្នកជំនាញការពារព័ត៌មានជួយទប់ស្កាត់ការលួចទិន្នន័យពីជនខិលខូចដែលប៉ុនប៉ងបំផ្លាញប្រព័ន្ធកុំព្យូទ័រ។ ការយល់ដឹងពីសុវត្ថិភាពអ៊ិនធឺណិត ជួយឱ្យយើងអាចការពារគណនីផ្ទាល់ខ្លួនពីការចូលប្រើដោយគ្មានការអនុញ្ញាត ក្រុមហ៊ុននានាត្រូវការអ្នកបច្ចេកទេស ដើម្បីរៀបចំប្រព័ន្ធការពារព័ត៌មានសម្ងាត់របស់អតិថិជនជានិច្ច។ ការវាយប្រហារតាមប្រព័ន្ធឌីជីថលអាចបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនិងកេរ្តិ៍ឈ្មោះ។ អ្នកធ្វើការផ្នែកនេះត្រូវមានភាពវៃឆ្លាត និងចេះសង្កេតមើលចំណុចខ្សោយរបស់ប្រព័ន្ធកុំព្យូទ័រ។ ការបណ្តុះបណ្តាលបុគ្គលិកឱ្យយល់ដឹងពីការបោកបញ្ឆោតតាមអនឡាញ គឺជាកិច្ចការចាំបាច់សម្រាប់ស្ថាប័ន។ ច្បាប់ស្តីពីសន្តិសុខសាយប័រត្រូវបានបង្កើតឡើងដើម្បីការពារអ្នកប្រើប្រាស់និងរក្សាសណ្តាប់ធ្នាប់។ ការប្រើប្រាស់លេខសម្ងាត់ដែលស្មុគស្មាញ គឺជាជំហានដំបូងដ៏សំខាន់ក្នុងការរក្សាសុវត្ថិភាពគណនីអនឡាញ។ អ្នកជំនាញផ្នែកនេះតែងតែធ្វើតេស្តសាកល្បងវាយប្រហារប្រព័ន្ធខ្លួនឯង ដើម្បីរកមើលចន្លោះប្រហោងនានា។ ការរក្សាការសម្ងាត់នៃព័ត៌មានអតិថិជន គឺជាទំនុកចិត្តដ៏ធំបំផុតដែលក្រុមហ៊ុនត្រូវផ្តល់ឱ្យអ្នកប្រើប្រាស់។ វិស័យសន្តិសុខសាយប័រផ្តល់ឱកាសការងារដែលមានប្រាក់ចំណូលខ្ពស់និងមានសារៈសំខាន់ខ្លាំងចំពោះជាតិ។ ការវិវត្តន៍នៃបច្ចេកវិទ្យាកាន់តែខ្លាំង ជនខិលខូចក៏កាន់តែមានល្បិចកលខ្ពស់ក្នុងការលួចព័ត៌មានដែរ។ ការប្រើប្រាស់កម្មវិធីកំចាត់មេរោគដែលមានអាជ្ញាប័ណ្ណ ជួយការពារកុំព្យូទ័រឱ្យមានសុវត្ថិភាពពីការយាយី។ អ្នកបច្ចេកទេសសន្តិសុខសាយប័រត្រូវធ្វើការងារយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធ។ បញ្ញាសិប្បនិម្មិតកំពុងតែផ្លាស់ប្តូររបៀបដែលមនុស្សធ្វើការ និងប្រាស្រ័យទាក់ទងគ្នាជារៀងរាល់ថ្ងៃ។ វិស្វករផ្នែកបញ្ញាសិប្បនិម្មិតមានតួនាទីក្នុងការបណ្តុះបណ្តាលម៉ាស៊ីនឱ្យចេះគិតនិងដោះស្រាយបញ្ហា។ ការប្រើប្រាស់បច្ចេកវិទ្យាអេអាយជួយឱ្យការងារស្មុគស្មាញអាចសម្រេចបានយ៉ាងរហ័សនិងមានភាពត្រឹមត្រូវ។ ប្រព័ន្ធឆ្លើយឆ្លងស្វ័យប្រវត្តិជួយឱ្យក្រុមហ៊ុនអាចបម្រើអតិថិជនបានម្ភៃបួនម៉ោងក្នុងមួយថ្ងៃជានិច្ច។ ការសិក្សាពីក្បួនដោះស្រាយនៃបញ្ញាសិប្បនិម្មិត គឺជាជំនាញនាពេលអនាគតដែលយុវជនគួរតែចាប់អារម្មណ៍។ បច្ចេកវិទ្យានេះអាចជួយក្នុងវិស័យវេជ្ជសាស្ត្រ ដើម្បីវិភាគរូបភាពវេជ្ជសាស្ត្រឱ្យបានលឿនជាងមុន។ ការបង្កើតកម្មវិធីដែលចេះរៀនសូត្រពីទិន្នន័យ គឺជាបដិវត្តន៍ថ្មីមួយនៅក្នុងពិភពបច្ចេកវិទ្យាទំនើប។ វិស្វករផ្នែកនេះត្រូវយល់ដឹងពីក្រមសីលធម៌នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត។ ការប្រើប្រាស់អេអាយក្នុងការវិភាគទីផ្សារជួយឱ្យអាជីវកម្មអាចមើលឃើញពីនិន្នាការនាពេលខាងមុខបានច្បាស់។ បច្ចេកវិទ្យាចេះបញ្ជាដោយសំឡេង គឺជាឧទាហរណ៍ដ៏ពេញនិយមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងផ្ទះ។ យុវជនដែលចេះជំនាញនេះនឹងមានឱកាសការងារយ៉ាងច្រើននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក។ ការអភិវឌ្ឍប្រព័ន្ធបញ្ញាសិប្បនិម្មិតទាមទារឱ្យមានការសហការគ្នារវាងអ្នកជំនាញច្រើនផ្នែកផ្សេងៗគ្នា។ ម៉ាស៊ីនដែលចេះរៀនសូត្រអាចជួយកាត់បន្ថយការងារដែលដដែលៗ និងចំណាយកម្លាំងមនុស្សច្រើនហួសហេតុ។ ការវិនិយោគលើការស្រាវជ្រាវបញ្ញាសិប្បនិម្មិត គឺជាការត្រៀមខ្លួនសម្រាប់យុគសម័យសេដ្ឋកិច្ចឌីជីថល។ បច្ចេកវិទ្យាអេអាយមិនមែនមកជំនួសមនុស្សទេ តែវាជួយឱ្យមនុស្សអាចធ្វើការងារបានកាន់តែប្រសើរជាងមុន។ ការរីកចម្រើននៃការទិញទំនិញតាមអនឡាញបានធ្វើឱ្យវិស័យភស្តុភារមានភាពរស់រវើកយ៉ាងខ្លាំងបំផុត។ អ្នកគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ធានាថា ទំនិញត្រូវដឹកជញ្ជូនពីប្រភពផលិតទៅដល់ដៃអតិថិជនបានលឿន។ ការរៀបចំឃ្លាំងទំនិញឱ្យមានសណ្តាប់ធ្នាប់ ជួយឱ្យការស្វែងរកនិងការបញ្ចេញទំនិញមានភាពងាយស្រួលខ្លាំង។ សេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត គឺជាកត្តាសំខាន់បំផុតក្នុងការធ្វើឱ្យអតិថិជនមានការពេញចិត្តនិងជឿជាក់។ ការយល់ដឹងពីនីតិវិធីគយនិងការនាំចេញនាំចូល ជួយឱ្យការធ្វើពាណិជ្ជកម្មអន្តរជាតិមានភាពរលូនជានិច្ច។ បច្ចេកវិទ្យាអាយអូធីជួយឱ្យយើងអាចតាមដានទីតាំងនៃទំនិញបានក្នុងពេលជាក់ស្តែងយ៉ាងមានប្រសិទ្ធភាព។ វិស័យភស្តុភារផ្តល់ឱកាសការងារតាំងពីផ្នែករដ្ឋបាលរហូតដល់ផ្នែកប្រតិបត្តិការដឹកជញ្ជូនផ្ទាល់តែម្តង។ ការកាត់បន្ថយការចំណាយលើការដឹកជញ្ជូន ជួយឱ្យតម្លៃផលិតផលនៅលើទីផ្សារមានភាពប្រកួតប្រជែងខ្ពស់។ យុវជនដែលចូលចិត្តការរៀបចំ និងការដោះស្រាយបញ្ហាចំពោះមុខគួរតែជ្រើសរើសចាប់យកជំនាញភស្តុភារនេះ។ ការសហការល្អរវាងអ្នកផ្គត់ផ្គង់និងអ្នកចែកចាយ គឺជាគន្លឹះនៃភាពជោគជ័យក្នុងអាជីវកម្មលក់រាយនានា។ ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនទំនើប ជួយកាត់បន្ថយការភ័ន្តច្រឡំនិងការបាត់បង់ទំនិញក្នុងកំឡុងពេលដឹក។ ការរៀបចំផែនការដឹកជញ្ជូនឱ្យបានច្បាស់លាស់ជួយសន្សំសំចៃពេលវេលា និងកម្លាំងពលកម្មបានយ៉ាងច្រើន។ វិស័យនេះកំពុងត្រូវការអ្នកជំនាញដែលចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីរៀបចំប្រព័ន្ធឱ្យកាន់តែទំនើប។ ការដឹកជញ្ជូនដែលមានសុវត្ថិភាពជួយការពារគុណភាពទំនិញឱ្យនៅដដែលរហូតដល់ដៃអ្នកប្រើប្រាស់ចុងក្រោយ។ ភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេស ជួយឱ្យវិស័យភស្តុភារកាន់តែមានភាពងាយស្រួល។ ការរៀនតាមប្រព័ន្ធអនឡាញបានក្លាយជាវិធីសាស្ត្រថ្មីមួយដែលផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សគ្រប់ទីកន្លែង។ គ្រូបង្រៀនសម័យថ្មីត្រូវចេះប្រើប្រាស់កម្មវិធីវីដេអូ ដើម្បីផ្ទេរចំណេះដឹងទៅកាន់សិស្សដោយជោគជ័យ។ ការបង្កើតវគ្គសិក្សាអនឡាញជួយឱ្យមនុស្សគ្រប់រូបអាចរៀនសូត្របានគ្រប់ពេលវេលាតាមតម្រូវការរបស់ខ្លួន។ បច្ចេកវិទ្យាអប់រំជួយឱ្យការបង្រៀនមានភាពទាក់ទាញតាមរយៈការប្រើប្រាស់រូបភាពនិងវីដេអូពន្យល់ខ្លីៗ។ សិស្សានុសិស្សអាចស្វែងរកចំណេះដឹងពីគ្រូជំនាញល្បីៗទូទាំងពិភពលោកតាមរយៈអ៊ិនធឺណិតបានយ៉ាងងាយ។ ការអប់រំតាមបែបឌីជីថលជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងការជួលទីកន្លែងសម្រាប់រៀនសូត្រ។ គ្រូបង្រៀនត្រូវចេះរៀបចំមាតិកាមេរៀនឱ្យមានភាពសាមញ្ញងាយយល់ និងមានភាពអន្តរកម្មជាមួយសិស្សានុសិស្ស។ ការប្រើប្រាស់វេទិកាសិក្សាអនឡាញជួយឱ្យការដាក់កិច្ចការផ្ទះ និងការដាក់ពិន្ទុមានភាពច្បាស់លាស់បំផុត។ យុវជនកម្ពុជាកំពុងតែពេញនិយមការរៀនជំនាញខ្លីៗតាមអនឡាញ ដើម្បីបង្កើនសមត្ថភាពការងាររបស់ខ្លួន។ ការផ្តល់ឱកាសសិក្សាស្មើៗគ្នាដល់កុមារនៅតំបន់ដាច់ស្រយាល គឺជាអត្ថប្រយោជន៍ដ៏ធំនៃការរៀនតាមអនឡាញ។ វិស័យអប់រំឌីជីថលទាមទារឱ្យមានការតភ្ជាប់អ៊ិនធឺណិតដែលមានល្បឿនលឿន និងមានស្ថិរភាពខ្ពស់ជាចាំបាច់។ ការបង្កើតសហគមន៍សិក្សាតាមអនឡាញ ជួយឱ្យសិស្សអាចពិភាក្សានិងដោះស្រាយបញ្ហាមេរៀនជាមួយគ្នាបាន។ គ្រូបង្រៀនត្រូវមានភាពច្នៃប្រឌិតខ្ពស់ក្នុងការរៀបចំសកម្មភាពសិក្សា ដើម្បីកុំឱ្យសិស្សមានអារម្មណ៍ធុញទ្រាន់។ ការរៀនសូត្រពេញមួយជីវិត គឺជាគោលការណ៍សំខាន់ដែលការអប់រំតាមអនឡាញព្យាយាមជួយជំរុញដល់មនុស្សគ្រប់រូប។ ភាពជោគជ័យនៃការសិក្សាអនឡាញ គឺអាស្រ័យទៅលើការខិតខំប្រឹងប្រែងនិងភាពម្ចាស់ការលើខ្លួនឯងរបស់សិស្ស។ ក្រៅពីជំនាញបច្ចេកទេស ការមានទំនាក់ទំនងល្អនិងការដោះស្រាយបញ្ហា គឺជាកត្តាសំខាន់ដើម្បីជោគជ័យ។ ការចេះបត់បែនតាមកាលៈទេសៈនិងការរៀនអ្វីដែលថ្មីជានិច្ច ជួយឱ្យយើងមិនងាយបាត់បង់ឱកាសការងារឡើយ។ យុវជនគួរតែត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់រាល់ការប្រែប្រួលដែលនឹងកើតមានឡើងនៅក្នុងទីផ្សារការងារ។ ការជ្រើសរើសអាជីពដែលត្រូវនឹងចំណង់ចំណូលចិត្តនិងតម្រូវការទីផ្សារនឹងនាំអ្នកទៅកាន់ភាពរុងរឿង។